សុភាសិតខ្មែរ ក្រោយភ្លៀង មេឃស្រឡះ គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅមួយ ដែលបង្កប់នូវគតិបណ្ឌិតអំពី ក្តីសង្ឃឹម ភាពអំណត់ និងជំនឿលើការផ្លាស់ប្តូរ។ សុភាសិតនេះបង្រៀនយើងថា ទោះបីជាជីវិតជួបប្រទះនឹងការលំបាក ទុក្ខព្រួយ ឬឧបសគ្គយ៉ាងណាក៏ដោយ ក៏ទីបំផុតអ្វីៗនឹងវិលមករកភាពល្អប្រសើរឡើងវិញ។ អត្ថន័យត្រង់ ភ្លៀងតំណាងឲ្យ បញ្ហា ទុក្ខលំបាក វិបត្តិ ឧបសគ្គ ភាពអាប់អួរ ឬព្រឹត្តិការណ៍មិនល្អនានាដែលកើតឡើងក្នុងជីវិតមនុស្ស ឬសង្គម។ វាប្រៀបដូចជាភ្លៀងធ្លាក់ខ្លាំងនាំមកនូវភាពអាប់អួរ និងលំបាកក្នុងការធ្វើដំណើរព្រមទាំងជួបឧបសគ្គច្រើនដែរ។ មេឃស្រឡះ តំណាងឲ្យ ភាពធូរស្បើយ ភាពរីករាយ ដំណោះស្រាយ ភាពជោគជ័យ ឬលទ្ធផលល្អប្រសើរឡើងវិញបន្ទាប់ពីបានឆ្លងកាត់ការលំបាក។ វាដូចជាមេឃស្រឡះក្រោយភ្លៀង ដែលនាំមកនូវពន្លឺថ្ងៃ និងភាពស្រស់ថ្លា។ រួមមកវិញ សុភាសិតនេះមានន័យថា បន្ទាប់ពីឆ្លងកាត់នូវទុក្ខលំបាក ឬវិបត្តិដ៏ធ្ងន់ធ្ងរ ទីបំផុតអ្វីៗនឹងវិលមករកភាពល្អប្រសើរវិញជានិច្ច។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនសម្រាប់ការរស់នៅ សុភាសិតនេះបង្រៀនឲ្យមនុស្សមាន ក្តីសង្ឃឹម និង ជំនឿ ទៅលើការផ្លាស់ប្តូរ។ ទោះបីជាពេលបច្ចុប្បន្នជួបបញ្ហាក៏ដោយ ក៏មិនគួរអស់សង្ឃឹមឡើយ ព្រោះស្ថានភាពអាក្រក់នឹងមិនស្ថិតស្ថេរជាអមតៈនោះទេ។ វាលើកទឹកចិត្តឲ្យយើងមាន ភាពអំណត់ និងការតស៊ូជំនះរាល់បញ្ហាក្រោកឈរមិនរុញរាដោយបន្តដំណើរទៅមុខទៀត ។ មួយវិញទៀត ការជម្នះរាល់ការលំបាក តម្រូវឲ្យមានភាពអត់ធ្មត់ ហើយមិនត្រូវបោះបង់ចោលក្តីសង្ឃឹម។ រាល់បញ្ហាមានដំណោះស្រាយ សុភាសិតនេះបញ្ជាក់ថា រាល់បញ្ហា ឬវិបត្តិទាំងអស់សុទ្ធតែមាន ដំណោះស្រាយ ឬមានទីបញ្ចប់ គ្រាន់តែវាទាមទារពេលវេលា និងការប្រឹងប្រែង។ បទពិសោធន៍ពីទុក្ខលំបាក ការឆ្លងកាត់ "ភ្លៀង" អាចបង្រៀនយើងនូវ មេរៀនជីវិត ដ៏មានតម្លៃ ទុក្ខលំបាកអាចធ្វើឲ្យយើងរឹងមាំ ចេះគិតគូរ និងយល់ពីតម្លៃនៃភាពសុខសាន្ត។ ការរៀបចំខ្លួនសម្រាប់អនាគត នៅពេលមេឃស្រឡះ យើងគួរទាញយកឱកាសនោះឲ្យអស់ពីលទ្ធភាព ដើម្បីកសាង និងពង្រឹងខ្លួនឯង ក៏ដូចជារៀបចំផែនការសម្រាប់អនាគត។ ឧទាហរណ៍ជាក់ស្ដែងក្នុងជីវិត វិបត្តិនយោបាយ សង្គ្រាម ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងវិបត្តិជាច្រើនសតវត្សរ៍ ប៉ុន្តែក្រោយមក ក៏ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ។ បញ្ហាផ្ទាល់ខ្លួន ពេលជួបបញ្ហាស្នេហា ការងារ ឬសុខភាព មនុស្សម្នាក់ៗតែងតែមានអារម្មណ៍អស់សង្ឃឹម ប៉ុន្តែក្រោយពេលឆ្លងកាត់ដំណាក់កាលលំបាកនោះ អ្វីៗក៏វិលមករកភាពល្អប្រសើរឡើងវិញ។ គ្រោះធម្មជាតិ បន្ទាប់ពីមានទឹកជំនន់ ឬព្យុះធំ មនុស្សតែងតែខិតខំជួសជុល និងកសាងអ្វីៗឡើងវិញ ហើយទីបំផុតក៏អាចរស់នៅបានជាធម្មតាវិញ។ សរុបមក សុភាសិត «ក្រោយភ្លៀង មេឃស្រឡះ» គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលដាស់តឿនយើងឲ្យមាន ក្តីសង្ឃឹម ភាពអំណត់ និងជំនឿចិត្តលើខ្លួនឯងនោះយើងនិងទទួលបានការផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់ដែលយើងបានជួប។ មិនតែប៉ុណ្ណោះ វាបង្រៀនយើងកុំឲ្យបោះបង់ចោលក្តីសង្ឃឹមនៅពេលជួបប្រទះការលំបាក ព្រោះថាភាពអាប់អួរនឹងមិនស្ថិតស្ថេរជារៀងរហូតនោះទេ ភាពល្អប្រសើរនឹងមកដល់ជានិច្ច។